ខេត្តតាកែវជាខេត្តមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ហើយក៏ជាកន្លែងកំណើតនៃអាណាចក្រហ្វូណនផងដែរ។ មួយវិញទៀត ត្រូវបានគេស្គាល់ថាជា "ដែនដីប្រវត្តិសាស្ត្រ" ឬ "ដែនដីប្រាសាទបុរាណ" ដោយសារតែសម្បូរទៅដោយរមណីយដ្ឋានប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិដ៏សំបូរបែប។ អាស្រ័យហេតុនេះហើយ ខេត្តនេះត្រូវបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាជាច្រើន។ ខាងក្រោមនេះគឺជាកន្លែងល្បីៗមួយចំនួនដែលអ្នកមិនគួររំលងនៅពេលទៅលេងខេត្តតាកែវ៖ ប្រាសាទភ្នំដា មានទីតាំងស្ថិតនៅលើកំពូលភ្នំដា ក្នុងឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ហើយអាចទៅដល់បានតាមផ្លូវទឹកក៏បាន ឬផ្លូវគោកក៏បាន។ វាគឺជាប្រាសាទឥដ្ឋតូចមួយសង់នៅលើកំពូលភ្នំដាដែលមានកម្ពស់ ៤០ ម៉ែត្រ ហើយមានរូងភ្នំធម្មជាតិធំៗជាច្រើននៅជុំវិញ។ មិនតែប៉ុណ្ណោះ វាក៏មានវ័យចំណាស់ជាងគេផងដែរនៅក្នុងប្រទេសកម្ពុជា។ កាន់តែពិសេស នោះ គឺវាត្រូវបានសាងសង់ឡើងតាំងពីសតវត្សរ៍ទី៦ ក្នុងសម័យនគរភ្នំ ក្នុងរាជ្យព្រះបាទរុទ្រវរ្ម័នទី ១ ពី ឆ្នាំ ៥១៤-៥៥០។ គោលបំណងនៃការសាងសង់ប្រាសាទភ្នំដា គឺដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ដែលគោរពលើ ព្រះឥសូរ។ រឿងរ៉ាវដំណាលថា រូងភ្នំទាំងនេះធ្លាប់ជាកន្លែងគង់នៅរបស់មហាឥសី និងជាកន្លែងហ្វឹកហាត់វិជ្ជាគុនបុរាណ។ ប្រាសាទភ្នំដាមានលក្ខណៈពិសេសត្រង់ថា ត្រូវបានសាងសង់អំពីឥដ្ឋ ហើយមានរាងជាបួនជ្រុងទ្រវែងបែរមុខទៅទិសខាងកើត។ បច្ចុប្បន្ន ប្រាសាទនេះនៅសេសសល់តែរូបរាងបាក់បែកបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែនៅតែរក្សាបាននូវភាពទាក់ទាញជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាតពីលើកំពូលភ្នំ។ ភ្ញៀវទេសចរអាចឡើងទៅទស្សនាដោយថ្មើរជើងតាមជណ្ដើរ ដែលមានទេសភាពស្រស់ស្អាត ហើយពិសេសគឺល្អសម្រាប់មើលថ្ងៃលិច។ មិនតែប៉ុណ្ណោះ មានកន្លែងលក់ដូរចំណីអាហារ និងវត្ថុអនុស្សាវរីយ៍នៅជើងភ្នំផងដែរ។ ប្រាសាទអាស្រមមហាឥសី ស្ថិតនៅមិនឆ្ងាយពីប្រាសាទភ្នំដា ហើយត្រូវបានគេជឿថាបានកសាងឡើងក្នុង សតវត្សរ៍ទី ៧ ក្នុងរាជ្យព្រះបាទមហេន្ទ្រវរ្ម័ន។ ឈ្មោះ "អាស្រមមហាឥសី" បញ្ជាក់ថាទីនេះធ្លាប់ជាកន្លែងតាំងនៅរបស់ពួកឥសី ឬអ្នកបួសក្នុងសម័យបុរាណ។ វាមានរាងជាបួនជ្រុងទ្រវែងសង់ពីថ្មបាយក្រៀម និងឥដ្ឋ ដែលបង្ហាញពីឥទ្ធិពលសិល្បៈសម័យនគរភ្នំ។ ហេតុនេះហើយវាក៏ត្រូវបានសាងសង់ឡើង ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ផងដែរ។ បច្ចុប្បន្ន ប្រាសាទនេះនៅសល់ជារូបរាងមួយដ៏ល្អស្អាត ទោះបីផ្នែកខ្លះរងការខូចខាតបន្តិចបន្តួចក៏ដោយ។ ការទស្សនាប្រាសាទទាំងពីរនេះ ជាពិសេសក្នុងរដូវវស្សា មានទេសភាព ទឹកលិចស្រែ ដែលជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍។ តំបន់ភ្នំដាទាំងមូល គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់ដែលបានបង្ហាញពីភាពរុងរឿងនៃអរិយធម៌ខ្មែរបុរាណ។ ភ្នំជីសូរ គឺជាទីតាំងប្រវត្តិសាស្ត្រ និងទេសចរណ៍ដ៏សំខាន់មួយទៀតរបស់ខេត្តតាកែវ ដែលស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ភ្នំនេះមានកម្ពស់ប្រហែល ១៣០ ម៉ែត្រ ហើយនៅលើកំពូលភ្នំ មាន ប្រាសាទភ្នំជីសូរ ដែលជាប្រាសាទបុរាណដ៏ធំមួយសង់អំពីថ្មបាយក្រៀម និងឥដ្ឋ មានរចនាបថស្រដៀងទៅនឹងប្រាសាទបន្ទាយស្រីដែរ។ ប្រាសាទភ្នំជីសូរត្រូវបានកសាងឡើងនៅ ដើមសតវត្សរ៍ទី ១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី ១ ពីឆ្នាំ ១០០២-១០៥០។ វាត្រូវបានកសាងឡើង ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ដែលគោរពលើ ព្រះសិវៈ ហើយក្រោយមកបានប្តូរទៅជាពុទ្ធសាសនាវិញ។ ប្រាសាទភ្នំជីសូរមានរចនាបថស្រស់ស្អាត មានថែវព័ទ្ធជុំវិញ និងមានសំណល់រូបចម្លាក់ជាច្រើន។ នៅខាងជើងប្រាសាទ មានស្រះទឹកបុរាណធំមួយ និងមានព្រះវិហារពុទ្ធសាសនាទំនើបមួយផងដែរ។ ដើម្បីឡើងទៅដល់កំពូលភ្នំ ភ្ញៀវទេសចរអាចឡើងតាមជណ្ដើរចំនួន ៣៩០ កាំ ឬក៏តាមផ្លូវរថយន្ត។ ភ្នំជីសូរជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ ដោយសារតែប្រវត្តិសាស្ត្រដ៏យូរលង់ ភាពស្រស់ស្អាតនៃធម្មជាតិ និងទិដ្ឋភាពដ៏អស្ចារ្យពីលើកំពូលភ្នំ។ មិនតែប៉ុណ្ណោះមានរឿងរ៉ាវដំណាលថា ភ្នំជីសូរក៏ជាទីតាំងដែលធ្លាប់មានមហាឥសីគង់នៅ និងមានរឿងព្រេងទាក់ទងនឹងអានុភាពបារមីរបស់ភ្នំនេះផងដែរ។ រមណីយដ្ឋានបាទី ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ រមណីយដ្ឋានមួយនេះ គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយដែលល្បីល្បាញដោយសារតែបឹងបាទី ដែលជាបឹងធម្មជាតិដ៏ធំមួយព័ទ្ធជុំវិញដោយដើមឈើធំៗ។ មិនមានកាលបរិច្ឆេទកសាងជាក់លាក់សម្រាប់រមណីយដ្ឋាននេះទេ ព្រោះវាជាតំបន់ធម្មជាតិដែលត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់។ រមណីយដ្ឋានបាទីជាកន្លែងដ៏ពេញនិយមសម្រាប់ ការលំហែកាយ ជិះទូកលេង ញ៉ាំអាហារ និងជួបជុំក្រុមគ្រួសារ។ នៅក្នុងបរិវេណរមណីយដ្ឋាននេះ ក៏មាន ប្រាសាទយាយពៅ និង ប្រាសាទតាព្រហ្ម ផងដែរ។ ប្រាសាទយាយពៅ គឺជាប្រាសាទឥដ្ឋតូចមួយដែលត្រូវបានកសាងឡើងនៅ សតវត្សរ៍ទី ១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧។ ចំណែកឯ ប្រាសាទតាព្រហ្ម គឺជាប្រាសាទឥដ្ឋដ៏ធំមួយសង់នៅលើទួលខ្ពស់ ត្រូវបានកសាងឡើងនៅ ចុងសតវត្សរ៍ទី ១២ ដល់ដើមសតវត្សរ៍ទី ១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧។ ប្រាសាទទាំងពីរនេះត្រូវបានកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា ដែលគៅរពទៅលើ មហាយាន។ រមណីយដ្ឋានបាទីគឺជាកន្លែងមួយដែលរួមបញ្ចូលគ្នានូវភាពស្រស់ស្អាតនៃធម្មជាតិ និងសំណង់ប្រវត្តិសាស្ត្រដ៏ចំណាស់។ ប្រាសាទនាងខ្មៅ មានទីតាំងនៅក្នុងបរិវេណវត្តប្រាសាទនាងខ្មៅ ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលមានចម្ងាយ ៥០ គីឡូម៉ែត្រពីធានីរាជភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ២ ទៅខេត្តតាកែវ។ ប្រាសាទនេះ ក៏ជាប្រាសាទឥដ្ឋបុរាណមួយ ដែលស្ថិតនៅជិតរមណីយដ្ឋានបាទី។ ប្រាសាទនាងខ្មៅត្រូវបានសាងសង់អំពីថ្មភក់ និងឥដ្ឋ តាមរចនាបទកោះកេ ជាស្នាព្រះហស្តរបស់ព្រះបាទជ័យវរ្ម័នទី ៤ ក្នុងសតវត្សរ៍ទី ១០ នៃគ្រិស្តសករាជ ឆ្នាំ ៩២១ ដល់ ៩៤១ ដែលឧទ្ទិសដល់ព្រហ្មញសាសនា ។ ប្រាសាទនាងខ្មៅមានរចនាបថបាក់បែកបន្តិចបន្តួច ប៉ុន្តែនៅតែបង្ហាញពីភាពរឹងមាំនៃសំណង់ឥដ្ឋបុរាណ។ ប្រាសាទនេះកសាងឡើងក្នុងគោលបំណងគឺ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ តាមរឿងព្រេងនិទានក្នុងស្រុក ប្រាសាទនេះត្រូវបានគេជឿថាមានទំនាក់ទំនងជាមួយរឿងនិទាននាងខ្មៅ ប៉ុន្តែការពិតប្រវត្តិសាស្ត្របានបង្ហាញថាវាជាផ្នែកមួយនៃប្រាសាទបុរាណដែលកសាងឡើងដោយព្រះមហាក្សត្រខ្មែរ។ ឈ្មោះប្រាសាទនាងខ្មៅនេះ យោងទៅតាមការហៅរបស់អ្នកស្រុកនៅក្នុងតំបន់នេះ ដោយសារនៅក្នុងតួប៉មប្រាសាទមានតម្កល់រូបបដិមាពីរអង្គដែលមានសម្បុរខ្មៅរលោង ដោយរូបបដិមាទាំងពីរនេះបច្ចុប្បន្នតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ។ បដិមាមួយមានខ្លួនជាមនុស្សចំណែកឯក្បាលជារូបសេះ រីឯបដិមាមួយទៀតមានដងខ្លួនជាភេទស្រី តែត្រូវបាត់ព្រះកេសទៅហើយ។ នេះបើយោងតាមរឿងព្រេង ដែលទាក់ទងនឹងប្រាសាទភ្នំជីសូរ្យ។ រមណីយដ្ឋានធម្មជាតិបាគូរស្ថិតនៅឃុំបាគូរ ស្រុកគីរីវង់ ខេត្តតាកែវ។ កន្លែងនេះល្បីល្បាញដោយសារមានទឹកធ្លាក់ ស្ទឹង ថ្មធំៗ និងព្រៃឈើដ៏ស្រស់ស្អាត។ វាជាកន្លែងដ៏ល្អសម្រាប់អ្នកចូលចិត្តធម្មជាតិ និងចង់គេចចេញពីភាពអ៊ូអរនៃទីក្រុង។ បច្ចុប្បន្ន រមណីយដ្ឋាននេះកំពុងត្រូវបានអភិវឌ្ឍបន្ថែម ប៉ុន្តែនៅតែរក្សាបាននូវភាពស្រស់ស្អាតធម្មជាតិរបស់វា។ ភ្ញៀវទេសចរអាចងូតទឹកលេង ថតរូបលេង ឬបោះជំរុំកម្សាន្តជាដើម។ រឿងរ៉ាវប្រវត្តិសាស្ត្រលម្អិតអំពីទីនេះមិនសូវមានលេចធ្លោដូចប្រាសាទបុរាណនោះទេ តែវាជាទីតាំងដែលសម្បូរដោយធនធានធម្មជាតិ និងមានសក្តានុពលទេសចរណ៍ខ្ពស់។ រមណីយដ្ឋានជ្រោះផ្អោក ស្ថិតនៅស្រុកគិរីវង្ស ទីរួមខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ២ ដែលនៅជាប់នឹងព្រំដែនវៀតណាម។ ជ្រោះផ្អោក គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយដែលល្បីល្បាញដោយសារទឹកធ្លាក់ដ៏ស្រស់ស្អាតរបស់វា។ តំបន់នេះមានភាពអំណោយផលទៅដោយព្រៃឈើខៀវស្រងាត់ និងបរិយាកាសត្រជាក់បរិសុទ្ធ។ វាជាកន្លែងដ៏ល្អសម្រាប់អ្នកចូលចិត្តធម្មជាតិ ដែលចង់គេចចេញពីភាពអ៊ូអរនៃទីក្រុង ដើម្បីស្វែងរកភាពស្ងប់ស្ងាត់ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ហើយនៅកន្លែងនោះមានលក់ ម្ហូបអាហារ ផ្លែឈើ និងភេសជ្ជៈជាច្រើន ដែលតម្រូវទៅតាមការចូលចិត្តរបស់ភ្ញៀវ។ ជាងនេះទៅទៀត នៅទីនោះក៏មានលក់វត្ថុអនុស្សាវរីយ៍ជាច្រើន ដូចជាត្បូងដែលឆ្នៃរួច និងមិនទាន់ឆ្នៃ ដែលរកដោយប្រជាជននៅទីនោះផ្ទាល់ ។ ប្រជាជននៅទីនោះភាគច្រើនធ្វើចំការដាំដំណាំមានដូចជា ដំឡូង ឪឡឹក ទៀប ខ្នុរ និងមានផ្លែឈើជាច្រើនទៀត ។ ប្រាសាទបាយ៉ង់កោរមានទីតាំងស្ថិតនៅភូមិញេធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ ប្រាសាទនេះមានចម្ងាយប្រមាណ ១២១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រមាណ ៤៣គីឡូម៉ែត្រ ខាងត្បូងទីរួមខេត្តតាកែវ។ ភ្នំបាយ៉ងស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ ជាប់ព្រំដែនវៀតណាមប្រហែល ២០គីឡូម៉ែត្រ។ ប្រាសាទនេះមានឈ្មោះដើមថា សិវបុរ ហើយទីតាំងស្ថិតនៅលើកំពូលភ្នំបាយ៉ង់ ដែលមានកម្ពស់ប្រហែល ៣០០ម៉ែត្រនេះ។ វាគឺជាប្រាសាទទោលមានរាង៤ជ្រុង ដោយជ្រុងនីមួយៗមានប្រវែង ១០ម៉ែត្រ និងកម្ពស់ជាង១៤ម៉ែត្រ។ កសាងអំពីឥដ្ឋនៅសម័យបុរេអង្គរ គឺមានតែប្រាសាទបាយ៉ង់នេះទេ ដែលសាងសង់នៅលើកំពូលភ្នំខ្ពស់ជាងគេ។ ប្រាសាទបាយ៉ង់កោ ស្ថិតក្នុងអន្តរកាលរចនាបថសម្បូរព្រៃគុក និងព្រៃក្មេង មានក្បាច់លម្អប្រាសាទចម្លងតូចៗ អមសងខាងទ្វារពិត និងទ្វារបញ្ឆោត ដែលគេហៅថា វិមានអាកាសជាដើម។ ទីរួមខេត្តដូនកែវ ឬក្រុងដូនកែវ គឺជាបេះដូងនៃខេត្តតាកែវ ដែលជាមជ្ឈមណ្ឌលរដ្ឋបាល ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ទីក្រុងនេះមានការអភិវឌ្ឍជាលំដាប់ ដោយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្សារ កន្លែងស្នាក់នៅ និងភោជនីយដ្ឋានជាច្រើន។ ហើយវាមិនមែនជាទីតាំងដែលត្រូវបានកសាងឡើងដោយបុគ្គល ឬនៅថ្ងៃខែឆ្នាំជាក់លាក់ណាមួយនោះទេ ប៉ុន្តែជាទីក្រុងដែលបានរីកចម្រើនជាបន្តបន្ទាប់ទៅតាមការវិវត្តនៃសង្គម។ ស្ថានភាពបច្ចុប្បន្ន ទីរួមខេត្តដូនកែវមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អគារពាណិជ្ជកម្ម ផ្សារ និងសណ្ឋាគារជាច្រើន។ ថ្វីត្បិតតែមិនមានប្រាសាទបុរាណធំៗនៅក្នុងទីរួមខេត្តផ្ទាល់ក៏ដោយ ក៏ទីនេះជាចំណុចកណ្ដាលសម្រាប់ភ្ញៀវទេសចរក្នុងការស្វែងរកកន្លែងស្នាក់នៅ អាហារ និងការធ្វើដំណើរទៅកាន់រមណីយដ្ឋាននានាក្នុងខេត្ត។ រឿងរ៉ាវនៃទីរួមខេត្តនេះ គឺភាគច្រើនទាក់ទងនឹងការអភិវឌ្ឍន៍ទីក្រុងពីមួយសម័យកាលទៅមួយសម័យកាល រួមទាំងការតភ្ជាប់ជាមួយបណ្ដាញផ្លូវជាតិសំខាន់ៗដែលនាំទៅដល់ខេត្តផ្សេងៗ និងព្រំដែនវៀតណាម។ ទីរួមខេត្តដូនកែវដើរតួនាទីជាច្រកទ្វារដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ច និងទេសចរណ៍របស់ខេត្តតាកែវ។